សុភាសិតថា «ចេះមកពីរៀន មានមកពីរក» គឺជាការដាស់តឿនឱ្យមនុស្សគ្រប់រូបស្គាល់ពីប្រភពពិតនៃចំណេះដឹង និងទ្រព្យសម្បត្តិ។ «ចេះមកពីរៀន» បញ្ជាក់ថាគ្មាននរណាម្នាក់កើតមកដឹងសព្វដឹងគ្រប់ដោយមិនបានសិក្សានោះទេ។ ការរៀនសូត្រគឺជាវិថីតែមួយគត់ដែលនាំយើងទៅរកពន្លឺនៃបញ្ញា និងចំណេះដឹង។ ការរៀនមិនត្រឹមតែនៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែគឺការរៀនពីមជ្ឈដ្ឋានជុំវិញខ្លួនជានិច្ច។ អ្នកដែលចង់ចេះ ចង់ដឹង ត្រូវតែមានចិត្តអត់ធ្មត់ និងខិតខំស្រាវជ្រាវដោយមិនរុញរា។ បើចង់មានចំណេះជំនាញច្បាស់លាស់ យើងត្រូវចំណាយពេលវេលា និងកម្លាំងកាយចិត្តដើម្បីរៀន។ «មានមកពីរក» សំដៅលើការទទួលបានទ្រព្យសម្បត្តិ និងជីវភាពធូរធារតាមរយៈការធ្វើការងារ។ ភាពមានបានមិនមែនបានមកពីការអង្គុយបន់ស្រន់ ឬចាំសំណាងព្រហ្មលិខិតនោះឡើយ។ បើចង់មានទ្រព្យសម្បត្តិ យើងត្រូវតែមានភាពសកម្មក្នុងការស្វែងរកឱកាសរកស៊ី ឬធ្វើការ។ ការរក្សាទ្រព្យ និងការសន្សំសំចៃ ក៏ជាផ្នែកមួយដ៏សំខាន់នៃពាក្យថា «រក» នេះដែរ។ សុភាសិតនេះបង្រៀនឱ្យយើងកម្ចាត់ចោលនូវភាពខ្ជិលច្រអូស និងការរំពឹងលើអ្នកដទៃ។ វាក៏បង្ហាញពីទំនាក់ទំនងរវាង ចំណេះដឹង និងទ្រព្យសម្បត្តិ ដែលត្រូវដើរទន្ទឹមគ្នាដែរ។ ការខិតខំទាំងការរៀន និងការរក នឹងធ្វើឱ្យជីវិតយើងមានតុល្យភាព និងភាពរុងរឿង។ វាជាមេរៀនដែលបង្រៀនឱ្យយើងមានម្ចាស់ការលើជោគវាសនាខ្លួនឯងយ៉ាងពិតប្រាកដ។ មនុស្សគ្រប់រូបមានសិទ្ធិចេះ និងមាន បើគេព្រមអនុវត្តតាមគោលការណ៍រៀន និងរក។ ភាពជោគជ័យក្នុងជីវិតគឺស្ថិតនៅលើកណ្តាប់ដៃរបស់អ្នកដែលមិនឈប់រៀន និងមិនឈប់រក។ ដូនតាខ្មែរចង់ឱ្យកូនចៅក្លាយជាមនុស្សដែលមានសក្តានុពលទាំងសតិបញ្ញា និងសេដ្ឋកិច្ច។ ចំណេះដឹងគឺជាទ្រព្យជាប់ខ្លួនដែលគ្មាននរណាអាចលួចបាន រីឯទ្រព្យសម្បត្តិគឺជាគ្រឿងបង្កើនសេចក្តីសុខ។ សរុបមក គឺត្រូវប្រើចំណេះដឹងដើម្បីបង្កើតទ្រព្យ និងប្រើទ្រព្យដើម្បីបន្តការសិក្សាឱ្យកាន់តែខ្ពស់។ សុភាសិតថា «ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក» គឺជាការបង្រៀនឱ្យសិស្សានុសិស្សមានវិចារណញ្ញាណក្នុងការរៀនសូត្រពីគ្រូ។ «ពុតគ្រូកុំត្រាប់» សំដៅលើទម្លាប់អាក្រក់ ឬកំហុសឆ្គងដែលគ្រូអាចមានក្នុងនាមជាមនុស្សធម្មតា។ គ្រូក៏ជាមនុស្ស ដែលពេលខ្លះអាចមានការភ្លាត់ស្នៀត ឬមានចំណុចខ្វះខាតក្នុងជីវិតឯកជន។ ដូនតាដាស់តឿនថាមិនត្រូវយកចំណុចអវិជ្ជមានរបស់គ្រូមកធ្វើជាគំរូសម្រាប់អនុវត្តតាមឡើយ។ យើងត្រូវចេះបែងចែកឱ្យដាច់រវាង «ចំណេះដឹង» និង «ចរិតលក្ខណៈបុគ្គល» របស់គ្រូ។ «ច្បាប់គ្រូឱ្យយក» សំដៅលើចំណេះវិជ្ជា មេរៀន និងដំបូន្មានល្អៗដែលគ្រូបានបង្ហាត់បង្ហាញ។ យើងត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់នូវរាល់វិជ្ជាជីវៈ និងសីលធម៌ដែលគ្រូបានផ្តល់ឱ្យ។ ការគោរពប្រតិបត្តិតាមវិន័យ និងច្បាប់ទម្លាប់ដែលគ្រូដាក់ឱ្យ នឹងនាំយើងទៅរកភាពជោគជ័យ។ សុភាសិតនេះបង្រៀនឱ្យយើងចេះ «រើសសម្រាមចោល យកតែមាស» នៅក្នុងការសិក្សា។ វាក៏ជាការផ្ដល់តម្លៃដល់តួនាទីជាគ្រូបង្រៀន ដែលជាអ្នកផ្ដល់ពន្លឺចំណេះដឹងដល់សិស្ស។ បើទោះបីគ្រូមានចំណុចខ្វះខាត ក៏យើងនៅតែត្រូវដឹងគុណចំពោះវិជ្ជាដែលលោកបានបង្រៀន។ ការរៀនដោយគ្មានការពិចារណា អាចនាំឱ្យយើងដើរតាមផ្លូវខុសតាមរយៈទម្លាប់អាក្រក់របស់គ្រូ។ សិស្សដែលឆ្លាត គឺជាសិស្សដែលចេះចម្រាញ់យកតែចំណុចវិជ្ជមានពីគ្រូយកមកអភិវឌ្ឍខ្លួន។ គ្រូគឺជាកញ្ចក់ឆ្លុះសម្រាប់សិស្ស ប៉ុន្តែសិស្សត្រូវចេះមើលកញ្ចក់នោះឱ្យបានត្រឹមត្រូវ។ ការអនុវត្តតាម «ច្បាប់» របស់គ្រូ នឹងជួយឱ្យយើងក្លាយជាមនុស្សមានរបៀបរៀបរយ។ វាជាការអប់រំឱ្យមានស្មារតីរឹងមាំ មិនងាយនឹងរងឥទ្ធិពលអាក្រក់ពីមជ្ឈដ្ឋានជុំវិញ។ សីលធម៌នៃការរៀនសូត្រ គឺស្ថិតនៅលើការចេះដឹងខុសត្រូវ និងការឱ្យតម្លៃលើចំណេះវិជ្ជា។ គ្រូដែលល្អ តែងតែចង់ឱ្យសិស្សយកច្បាប់ទម្លាប់ល្អៗរបស់ខ្លួនទៅប្រើប្រាស់ឱ្យកើតជាផល។ ការមិនត្រាប់តាម «ពុត» មិនមែនជាការមើលងាយគ្រូទេ ប៉ុន្តែគឺជាការរក្សាតម្លៃខ្លួនឯង។ សរុបមក គឺត្រូវគោរពគ្រូ រៀនពីគ្រូ ប៉ុន្តែត្រូវមានបញ្ញាក្នុងការជ្រើសរើសផ្លូវដើរឱ្យបានល្អ។ សុភាសិតថា «ទំពាំងស្នងឫស្សី» គឺជាសុភាសិតដ៏មានប្រជាប្រិយភាពបំផុត ដែលប្រៀបធៀបយុវជនទៅនឹងទំពាំង។ ឫស្សីតំណាងឱ្យមនុស្សជំនាន់មុន ឬចាស់ទុំដែលជាបង្អែក និងជាគ្រឹះនៃសង្គមជាតិ។ ទំពាំងតំណាងឱ្យកុមារ និងយុវជន ដែលជាកម្លាំងបន្តវេននាពេលអនាគត។ ដើម្បីឱ្យក្លាយជាឫស្សីដ៏រឹងមាំ ទំពាំងត្រូវតែមានការថែទាំ និងការអប់រំឱ្យបានល្អបំផុត។ សុភាសិតនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃយុវជន ក្នុងការទទួលខុសត្រូវលើជោគវាសនាជាតិ។ បើទំពាំងលូតលាស់មិនល្អ នោះព្រៃឫស្សីនាពេលអនាគតនឹងត្រូវវិនាស ឬទន់ជ្រាយ។ យុវជនត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីត្រៀមខ្លួនជំនួសចាស់ទុំនៅថ្ងៃណាមួយ។ ការផ្ទេរចំណេះដឹង និងបទពិសោធន៍ពីចាស់ទៅក្មេង គឺជាដំណើរការធម្មជាតិនៃការអភិវឌ្ឍ។ យុវជនដែលល្អ គឺជាយុវជនដែលមានទាំងចំណេះដឹង ជំនាញ និងសីលធម៌ខ្ពង់ខ្ពស់។ វាជាការរំលឹកដល់មនុស្សជំនាន់មុន ឱ្យជួយជ្រោមជ្រែង និងបង្ហាញផ្លូវដល់យុវជន។ ទំពាំងត្រូវតែចេះរៀនសូត្រពីភាពរឹងមាំ និងភាពបត់បែនរបស់ដើមឫស្សីចាស់ៗ។ នាវាជាតិអាចធ្វើដំណើរទៅមុខបានយ៉ាងរលូន គឺអាស្រ័យលើគុណភាពនៃយុវជនទាំងនេះ។ ការវិនិយោគលើវិស័យអប់រំកុមារ គឺជាការដាំដុះទំពាំងឱ្យក្លាយជាឫស្សីដ៏មានតម្លៃ។ សុភាសិតនេះដាស់តឿនយុវជនកុំឱ្យខ្ជះខ្ជាយពេលវេលា និងកុំឱ្យធ្លាក់ក្នុងអបាយមុខ។ យុវជនម្នាក់ៗត្រូវមានមហិច្ឆតាក្នុងការកសាងជាតិ និងការពារមរតកវប្បធម៌ដូនតា។ ភាពស្រស់បំព្រងនៃព្រៃឫស្សី គឺស្ថិតនៅលើការលូតលាស់នៃទំពាំងថ្មីៗដែលដុះបន្តបន្ទាប់។ ការដែលយុវជនមានសីលធម៌ល្អ គឺជានិមិត្តរូបនៃអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។ សុភាសិតនេះផ្ដល់ក្ដីសង្ឃឹម និងជំនឿចិត្តដល់មនុស្សគ្រប់ជំនាន់ក្នុងសង្គម។ ចូរធ្វើខ្លួនជាទំពាំងដែលរឹងមាំ ដើម្បីស្នងមរតកពីចាស់ទុំឱ្យបានល្អបំផុតសម្រាប់ជាតិ។ សរុបមក យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ និងជាអ្នកកំណត់វាសនាជាតិនាពេលអនាគត។